ជាក់ស្ដែងដូចជា ម៉ាំល្ហុងគឺជាមុខម្ហូបខ្មែរមួយមុខទៀតដែលប្រើប្រាស់ល្ហុងខ្ចី តែមានរសជាតិប្លែក។ ជាពិសេសដោយសារតែការផ្សំជាមួយប្រហុក និងត្រី ដែលធ្វើឲ្យម៉ាំមានក្លិនឈ្ងុយ និងរសជាតិប្រៃ ជូរ ផ្អែម លាយឡំគ្នា។ ម៉ាំល្ហុងជាញឹកញាប់ត្រូវបានគេញ៉ាំជាមួយបាយ ត្រីអាំង សាច់អាំង ឬបន្លែស្រស់ៗ។ គ្រឿងផ្សំរបស់វាមាន ល្ហុងខ្ចី ប្រហុកសាច់ត្រី ម្ទេសស្រស់ ខ្ទឹមស ស្ករស ឬ ស្ករត្នោត អង្កលីង ទឹកត្រី ប៊ីចេង ទឹកស្អាត និងរំដេង។ ចំណែកឯវិធីធ្វើ ចិតសម្បក ល្ហុងខ្ចី ចេញឲ្យស្អាតពុះវាជាពីរ ឬជាបួនយកគ្រាប់ និងសរសៃសៗខាងក្នុងចេញ។ យើងត្រូវហាន់ល្ហុងជាចំណិតស្តើងៗ រឺជាសរសៃៗ តាមចំណូលចិត្ត និងរំដេងយើងហាន់វាចំណិតៗរួចយកទៅបុកអោយល្អិតល្មម។ រួចច្របាច់ល្ហុងជាមួយអំបិល ទុកចោល ១៥-២០ នាទី ដើម្បីឲ្យល្ហុងចេញជាតិជ័រ និងស្រួយ។ ជាបន្ទាប់ ដាក់ឆ្នាំងអោយក្ដៅដាក់ស្ករត្នោតកូរ រួចចាក់ទឹកចូលម្ដងបន្តិចៗអោយឡើងពងអង្ក្រង ទុកឲ្យពុះដាក់ទឹកត្រីនិងម្សៅស៊ុបបន្ថែមទុកឲ្យត្រជាក់។ ក្រោយមកដាក់សាច់ប្រហុកត្រីចូលក្នុងចានធំមួយ នឹងចាក់ទឹកត្រី ស្ករសដែលធ្វើមុននឹងចូល ដាក់ល្ហុង រំដេង និងអង្ករលីងរួចច្របល់ចូលគ្នា។ បន្ទាប់មកយកវាដាក់ត្រាំក្នុងក្រឡកែវមួយ ទុករយៈពេលមួយយប់នៅក្នុងទូរទឹកកក ហើយយើងអាចយកមកហូបបាន។ ជាទូទៅអ្នករស់នៅទីជនបទពួកគាត់ចូលចិត្តធ្វើសម្រាប់បរិភោគ ឬក៏យកទៅលក់ជាដើម។ ដោយសារតែវាងាយស្រួលធ្វើ និងមិនសូវចំណាយលុយច្រើន។ យ៉ាងណាមិញម៉ាំល្ហុងគឺជាមុខម្ហូបដែលបង្ហាញពីភាពប៉ិនប្រសប់ក្នុងការផ្សំគ្រឿងខ្មែរឲ្យចេញជារសជាតិប្លែក និងស្រួយឆ្ងាញ់។